ទោះបីជាខ្មែរក្រហមបានធ្វើសង្គ្រាមប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ រយៈពេល៥ឆ្នាំក៏ដោយ ក៏ចលនានិងមេដឹកនាំសំខាន់ៗ លន់ នល់ របស់ខ្មែរក្រហមមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈដែរ ។ បក្សកុម្មុយនីស្តកម្ពុជាបានរក្សាការសម្ងាត់នេះស្ទើរតែពេញរយៈពេលដែលខ្លួនគ្រប់គ្រងប្រទេសកម្ពុជា ។ អង្គការបដិវត្តន៍ត្រូវ បានបង្កើតឡើងដោយសមាជិកបក្សកុម្មុយនីស្តកម្ពុជា។ អ្នកទាំងនេះត្រូវបានដឹកនាំជាសម្ងាត់ ពីសំណាក់ ប៉ុល ពត ។ នៅខែកញ្ញា ឆ្នាំ១៩៧៥ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជារួមមាន ប៉ុល ពត នួន ជា សោ ភឹម អៀង សារី សុន សេន តាម៉ុក និង វន វ៉េត។ នៅឆ្នាំ១៩៧៧ សមាជិកបីនាក់ទៀតគឺ ញឹម រស់ ខៀវ សំផន និង កែ ពក ត្រូវបានបញ្ចូលទៅក្នុងគណៈកម្មាធិការនេះ ។ ប៉ុល ពត, អៀង សារី, សុន សេន និង ខៀវសំផន បានទទួលការអប់រំនៅប្រទេសបារាំង ចំណែក នួន ជា ធ្លាប់បានសិក្សារៀនសូត្រនៅប្រទេសថៃនិងវៀតណាម ។ សមាជិកផ្សេងទៀតនៃគណៈកម្មាធិការមជ្ឈិមបក្សមានចំណេះដឹងបន្តិចបន្តួចប៉ុណ្ណោះ ។ ថ្នាក់ដឹកនាំកំពូល អង្គការដឹកនាំកំពូលត្រូវបានគេស្គាល់ថា អង្គការ ឬ អង្គការបដិវត្តន៍ ដែលមាន ប៉ុល ពត ជាលេខាបក្ស និងជាមេដឹកនាំកំពូល។ តួនាទីសំខាន់ៗផ្សេងទៀតត្រូវបានកាន់កាប់ដោយឥស្សរជនជាន់ខ្ពស់របស់ខ្មែរក្រហមដូចជា នួន ជា អៀង សារី ខៀវ សំផន និងសុន សេន។ គោលនយោបាយមូលដ្ឋានរដ្ឋាភិបាលថ្មីនេះបានអនុវត្តភ្លាមៗនូវគោលនយោបាយ ប្រែក្លាយកម្ពុជាទៅជាសង្គមកសិកម្មសុទ្ធសាធ។ ពួកគេបានលុបបំបាត់ចោលនូវទីក្រុង ទីផ្សារ រូបិយប័ណ្ណ សាសនា សាលារៀន ព្រមទាំងបំផ្លាញចោលនូវរាល់តម្លៃសង្គមចាស់ៗដែលពួកគេចាត់ទុកថាជាប្រព័ន្ធមូលធននិយម និងសក្តិភូមិ។ រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យមហាសន្និបាតជាតិលើកទី៣ដែលត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៧៥ បានអនុម័តឱ្យមានការ បង្កើតរដ្ឋធម្មនុញ្ញថ្មីមួយដែលត្រូវបានប្រកាសជាផ្លូវការនៅ ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ។ ប្រទេសកម្ពុជាត្រូវបាន ប្តូរឈ្មោះជាផ្លូវការថា កម្ពុជាប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញ បានបង្កើតសភាតំណាងប្រជាជនចំនួន២៥០ អាសនៈ ដែល ក្នុងនោះ ១៥០ រូបតំណាងឱ្យ វណ្ណៈកសិករ ៥០ រូបតំណាងឱ្យ វណ្ណៈកម្មករនិងពលករ និង៥០ រូបទៀតតំណាងឱ្យកងទ័ព បដិវត្តន៍កម្ពុជា ។ រដ្ឋធម្មនុញ្ញមិនមានចែងអ្វីទាំងអស់ទាក់ទងនឹងបក្សកុម្មុយនីស្តកម្ពុជា ហើយរដ្ឋសភាបានបើកសម័យប្រជុំ តែម្តងគត់នៅខែមេសា ឆ្នាំ១៩៧៦ ។ ចម្រៀងជាតិថ្មីមានឈ្មោះថា ១៧មេសា មហាជោគជ័យ ដែលនិពន្ធដោយ ប៉ុល ពត ។ ទង់ជាតិថ្មីមានផ្ទៃពណ៌ក្រហមហើយមានរូបប្រាសាទអង្គរវត្តកំពូលបីពណ៌លឿងនៅចំកណ្តាល ។ រដ្ឋធម្មនុញ្ញនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានអនុម័តនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ១៩៧៦ ដោយមហាសន្និបាតវិសាមញ្ញនៃតំណាងប្រជាជនកម្ពុជា។ រដ្ឋធម្មនុញ្ញនេះមាន ១៦ មាត្រា ហើយត្រូវបានគេចាត់ទុកថាជារដ្ឋធម្មនុញ្ញដ៏ខ្លីបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ រដ្ឋ បានប្រកាសថា កម្ពុជាជា រដ្ឋកម្មករ និងកសិករ។ អំណាចទាំងអស់ជារបស់កម្មករ កសិករ និងប្រជាជនបដិវត្តន៍កម្ពុជា។ សិទ្ធិមនុស្សនៅក្នុងក្រដាស រដ្ឋធម្មនុញ្ញនេះបានចែងពីសិទ្ធិសេរីភាពមួយចំនួន ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង សិទ្ធិទាំងនោះត្រូវបាន រំលោភបំពានយ៉ាងធ្ងន់ធ្ងរ។ វាបានចែងពីសិទ្ធិក្នុងការធ្វើការ ប៉ុន្តែប្រជាជនត្រូវបានបង្ខំឱ្យធ្វើការហួសកម្លាំង។ ប្រព័ន្ធសេដ្ឋកិច្ចត្រូវបានកំណត់ជារបប សេដ្ឋកិច្ចសមូហភាព ដែលគ្រប់គ្រងដោយរដ្ឋ ទ្រព្យសម្បត្តិឯកជនត្រូវបានលុបបំបាត់ចោលទាំងអស់។ សាសនារដ្ឋធម្មនុញ្ញបានចែងថា ប្រជាជនមានសេរីភាពជំនឿ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង ព្រះពុទ្ធសាសនា និងសាសនាផ្សេងៗទៀតត្រូវបាន បង្ក្រាប និងបំផ្លាញ យ៉ាងដំណំ។ ខាងសាសនាក៏ត្រូវលុបបំបាត់ដោយព្រះសង្ឃត្រូវបានចាប់ផ្សឹក និងបង្ខំឱ្យធ្វើការ។ បាវចនារបស់រដ្ឋគឺ ឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត ប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញនេះគឺជាឯកសារផ្លូវការមួយ ប៉ុន្តែវាគ្រាន់តែជាលេសសម្រាប់របបខ្មែរក្រហមក្នុងការអនុវត្តនយោបាយដ៏ឃោរឃៅរបស់ពួកគេប៉ុណ្ណោះ។ សម្តេចព្រះ នរោត្តម សីហនុ លាលែងពីតំណែងប្រមុខរដ្ឋនៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧៦។ គណៈអចិន្ត្រៃយ៍បក្សកុម្មុយនីសកម្ពុជាបានជួបពិភាក្សាគ្នាអំពីបញ្ហាសុំលាលែងពី តំណែងរបស់សម្តេចព្រះ នរោត្តម សីហនុ។ គណៈអចិន្ត្រៃយ៍បានព្រមព្រៀងទទួលយកសំណើសុំយាងចូលនិវត្តន៍របស់ព្រះអង្គ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យព្រះអង្គចាកចេញពីប្រទេស ធ្វើសេចក្តីថ្លែងការណ៍ ឬជួបពិភាក្សាជាមួយអង្គទូតបរទេសណាមួយឡើយ ។ របបរាជានិយមនៅកម្ពុជាដែលកើតមានឡើងអស់រយៈពេលជិត២ពាន់ឆ្នាំមកហើយនោះត្រូវបានបញ្ចប់ ។ នៅខែមេសា ឆ្នាំ១៩៧៦ សភាតំណាងប្រជាជនកម្ពុជា បានបើកសម័យប្រជុំលើកទីមួយនិងតែម្ដងគត់របស់ខ្លួន។ អង្គប្រជុំបានព្រមព្រៀងគ្នាជាឯកច្ឆន្ទទៅលើសំណើសុំយាងចូលនិវត្តន៍របស់ សម្តេចព្រះ នរោត្តម សីហនុ ដោយថ្វាយព្រះអង្គនូវប្រាក់សោធននិវត្តន៍ចំនួន៨ពាន់ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ យ៉ាងណាមិញ គេមិនដែល បើកថ្វាយព្រះអង្គ ទាល់តែសោះ ។ ព្រះអង្គ និងព្រះរាជវង្សានុវង្សត្រូវបានឃុំឃាំងនៅក្នុងព្រះបរមរាជវាំង។ ព្រះអង្គបានជាប់ឃុំនៅទីនោះ រហូតដល់ខែមករា ឆ្នាំ១៩៧៩ គឺរហូតដល់ថ្ងៃដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ។